ប្រហិត គឺជាអាហារមួយប្រភេទដែលពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ហើយត្រូវបានគេទទួលទានយ៉ាងទូលំទូលាយនៅក្នុងមុខម្ហូបជាច្រើនដូចជា គុយទាវ នំបុ័ង ស៊ុប និងអាហារសម្រន់ផ្សេងៗទៀត។ ប្រហិតខ្មែរមានច្រើនប្រភេទ ដែលនីមួយៗមានរសជាតិ និងរបៀបធ្វើខុសៗគ្នា។ ខាងក្រោមនេះគឺជាការរៀបរាប់លម្អិតអំពីប្រហិតបែបខ្មែរមួយចំនួន រួមទាំងរបៀបធ្វើ និងការចំអិន។ ប្រហិតត្រីស្លាត គឺជាប្រហិតត្រីដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដែលល្បីល្បាញដោយសាររសជាតិឈ្ងុយឆ្ងាញ់ និងភាពទន់ល្មើយ។ វាត្រូវបានគេធ្វើឡើងជាពិសេសពីសាច់ត្រីស្លាត ដែលជាត្រីទឹកសាបមានសាច់ម៉ដ្ឋល្អ។ របៀបធ្វើ ការរៀបចំសាច់ត្រី ដំបូងបង្អស់ ត្រីស្លាតស្រស់ត្រូវយកមកកោសយកតែសាច់សុទ្ធ ហើយបោះចោលឆ្អឹង និងស្បែក។ បន្ទាប់មក សាច់ត្រីនេះត្រូវយកទៅលាងទឹកឱ្យស្អាត ហើយច្របាច់ទឹកចេញឱ្យអស់ ដើម្បីឱ្យសាច់ត្រីស្ងួតល្អ។ សាច់ត្រីដែលស្ងួតល្អត្រូវយកទៅបុកឱ្យម៉ត់ល្អក្នុងត្បាល់ ឬកិនដោយម៉ាស៊ីនកិនសាច់ ដើម្បីឱ្យសាច់ត្រីមានសភាពស្អិត និងទន់។ ក្នុងអំឡុងពេលបុកឬកិន គេអាចបន្ថែមអំបិល ស្ករស ប៊ីចេង ឬម្សៅស៊ុប និងម្រេចបន្តិច ដើម្បីបង្កើនរសជាតិ។ ការបុកឱ្យបានយូរ និងម៉ត់ល្អ គឺជាគន្លឹះធ្វើឱ្យប្រហិតមានភាពទន់ល្មើយ។ ចំពោះការធ្វើរូបរាង នៅពេលសាច់ត្រីម៉ត់ និងស្អិតល្អ គេយកមកច្របាច់ ឬលុញធ្វើជារាងមូលតូចៗ ឬជារាងស៊ីឡាំង រួចដាក់ត្រាំក្នុងទឹកត្រជាក់បន្តិច ដើម្បីកុំឱ្យស្អិតជាប់គ្នា។ ចំណែកឯ ការចំអិន គេដាក់ដាំទឹកឱ្យពុះ រួចបន្ថយភ្លើងឱ្យនៅរង្វើល។ ដាក់ប្រហិតដែលបានធ្វើរួចចូលទៅក្នុងទឹកពុះនោះ។ ប្រហិតនឹងអណ្តែតឡើងលើនៅពេលវាឆ្អិនល្អ។ យើងត្រូវធ្វើការដួសប្រហិតដែលឆ្អិនចេញ ដាក់ត្រាំក្នុងទឹកត្រជាក់បន្តិច ដើម្បីឱ្យប្រហិតនៅតែទន់ល្មើយ និងមិនជាប់គ្នា។ រីឯ ការចៀន ប្រហិតត្រីស្លាតដែលស្រុះរួច ក៏អាចយកទៅចៀនក្នុងប្រេងក្តៅរហូតដល់ឡើងពណ៌មាសត្នោតល្អ និងមានសំបកក្រៅស្រួយ តែខាងក្នុងនៅទន់។